«អង្គការ» គឺជាពាក្យតំណាងឱ្យអំណាចកំពូលដែលគ្មានមុខមាត់ គ្មានរូបរាង ប៉ុន្តែមានឥទ្ធិពលគ្រប់គ្រងលើជីវិតប្រជាជនគ្រប់រូប។ តាមការពិត អង្គការគឺជាឈ្មោះបន្លំរបស់ «បក្សកុម្មុយនីស្តកម្ពុជា» ដើម្បីលាក់បាំងអត្តសញ្ញាណមេដឹកនាំ និងមនោគមវិជ្ជាពិតប្រាកដ។ ខ្មែរក្រហមរក្សាការសម្ងាត់បំផុតអំពី «អង្គការ» រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៧ ទើបប្រកាសជាសាធារណៈថាអង្គការគឺជាបក្សកុម្មុយនីស្ត។ ប្រជាជនត្រូវបានបង្ខំឱ្យជឿជាក់ថា «អង្គការមានភ្នែកម្នាស់» ដែលមានន័យថាអង្គការដឹងគ្រប់រឿង និងតាមដានរាល់សកម្មភាពរបស់មនុស្សគ្រប់គ្នា។ ក្នុងមនោគមវិជ្ជាខ្មែរក្រហម អង្គការគឺជាមាតាបិតាទីមួយ ដែលមានគុណលើសលប់លើសជាងឪពុកម្ដាយបង្កើត។ រាល់ការសម្រេចចិត្តពីការហូបចុក ការងារ រហូតដល់ការចាត់ចែងគូស្រករ គឺស្ថិតក្រោមការបញ្ជារបស់ «អង្គការថ្នាក់លើ»។ អង្គការត្រូវបានគេបង្ហាញថាជាស្ថាប័នដែលមិនដែលធ្វើអ្វីខុស ហើយរាល់កំហុសឆ្គងទាំងឡាយគឺជាកំហុសរបស់បុគ្គល ឬខ្មាំងបង្កប់។ ប្រយោគដ៏សាហាវមួយដែលគេតែងឮគឺ «ទុកមិនចំណេញ ដកចេញក៏មិនខាត» គឺជាទស្សនៈរបស់អង្គការចំពោះប្រជាជន។ រចនាសម្ព័ន្ធសម្ងាត់របស់អង្គការមាន «ការិយាល័យ ៨៧០» ជាមជ្ឈមណ្ឌលទទួល និងបញ្ជាព័ត៌មានពីថ្នាក់ដឹកនាំកំពូល។ ការប្រើឈ្មោះ «អង្គការ» បានជួយឱ្យមេដឹកនាំខ្មែរក្រហមគេចផុតពីការទទួលខុសត្រូវចំពោះមុខប្រជាជនដោយផ្ទាល់ក្នុងរយៈពេលជិត ៣ ឆ្នាំដំបូង។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សម្តេចព្រះ នរោត្តម សីហនុ នៅតែមានព្រះនាមជាប្រមុខរដ្ឋនៃរណសិរ្សរួបរួមជាតិកម្ពុជា។ ខ្មែរក្រហមបានបញ្ចុះបញ្ចូលព្រះអង្គឱ្យយាងត្រឡប់មកមាតុភូមិវិញ ដើម្បីប្រើប្រាស់កិត្យានុភាពរបស់ព្រះអង្គទាក់ទាញការគាំទ្រពីអន្តរជាតិ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គបានយាងមកដល់ភ្នំពេញតាមយន្តហោះពិសេសពីទីក្រុងប៉េកាំង។ ការយាងមកដល់របស់ព្រះអង្គ ត្រូវបានទទួលស្វាគមន៍ដោយ ខៀវ សំផន និងមន្ត្រីខ្មែរក្រហមជាន់ខ្ពស់នៅព្រលានយន្តហោះពោធិ៍ចិនតុង។ ក្នុងព្រះរាជដំណើរបន្តមកព្រះបរមរាជវាំង ព្រះអង្គមានព្រះទ័យរន្ធត់ជាខ្លាំងនៅពេលឃើញទីក្រុងភ្នំពេញក្លាយជា «ទីក្រុងខ្មោច»។ ខ្មែរក្រហមបានរៀបចំឱ្យព្រះអង្គគង់នៅក្នុងព្រះបរមរាជវាំង ប៉ុន្តែស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីកងឈ្លបសម្ងាត់។ ទោះបីជាព្រះអង្គជាប្រមុខរដ្ឋ ប៉ុន្តែព្រះអង្គគ្មានសិទ្ធិអំណាចអ្វីទាំងអស់ក្នុងការបញ្ជា ឬជួយសង្គ្រោះប្រជាជនដែលកំពុងរងទុក្ខ។ ក្នុងចុងឆ្នាំ១៩៧៥ ព្រះអង្គត្រូវបានអនុញ្ញាតឱ្យយាងទៅធ្វើទស្សនកិច្ចនៅបរទេសមួយចំនួនដើម្បីតំណាងឱ្យកម្ពុជាប្រជាធិបតេយ្យ។ ក្នុងរាល់ព្រះរាជដំណើរបរទេស អៀង សារី និងមន្ត្រីខ្មែរក្រហមដទៃទៀត តែងតែនៅក្បែរព្រះអង្គជានិច្ចដើម្បីគ្រប់គ្រងបន្ទូលរបស់ព្រះអង្គ។ ព្រះអង្គមានព្រះទ័យក្តុកក្តួលជាខ្លាំង នៅពេលដឹងថាអតីតមន្ត្រី និងញាតិវង្សរបស់ព្រះអង្គជាច្រើនត្រូវបានសម្លាប់ ឬធ្វើការធ្ងន់។ នៅខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាស ដែលកំណត់ឱ្យកម្ពុជាក្លាយជាសមូហភាពកសិកម្ម និងកម្មករ។ ព្រះអង្គបានយល់ឃើញថា វត្តមានរបស់ព្រះអង្គលែងមានប្រយោជន៍ និងគ្រាន់តែជា «អាយ៉ង» របស់ខ្មែរក្រហមតែប៉ុណ្ណោះ។ នៅខែមីនា ឆ្នាំ១៩៧៦ សម្តេចព្រះ នរោត្តម សីហនុ បានសរសេរលិខិតលាលែងពីតំណែងជា «ប្រមុខរដ្ឋ»។ ខ្មែរក្រហមបានយល់ព្រមលើការលាលែងនេះ ហើយបានប្តូរមកតែងតាំង ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋជំនួសវិញ។ ចាប់ពីខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គ និងព្រះមហេសី មុនីនាថ ត្រូវបានឃុំព្រះកាយទាំងស្រុងនៅក្នុងព្រះបរមរាជវាំង។ ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅត្រូវបានកាត់ផ្ដាច់ ហើយសូម្បីតែវិទ្យុទាក់ទងក៏ត្រូវបានដកហូតដែរ។ ខណៈព្រះអង្គជាប់ឃុំ ខ្មែរក្រហមបានបន្តប្រើប្រាស់ព្រះនាមព្រះអង្គក្នុងឆាកអន្តរជាតិដើម្បីរក្សាអាសនៈនៅអង្គការសហប្រជាជាតិ។ ព្រះអង្គត្រូវស្ដាប់តែវិទ្យុបដិវត្តន៍ខ្មែរក្រហម ដែលជារឿយៗផ្សាយតែពីជោគជ័យនៃមហាលោតផ្លោះ និងការកម្ចាត់ខ្មាំង។ រាល់ពេលមានប្រតិភូបរទេសមកទស្សនកិច្ច ខ្មែរក្រហមជួនកាលបានរៀបចំឱ្យព្រះអង្គបង្ហាញខ្លួនជារូបភាពដើម្បីបោកបញ្ឆោតភ្នែកពិភពលោក។ កងការពារក្នុងវាំងដែលធ្លាប់ស្មោះត្រង់នឹងព្រះអង្គ ត្រូវបានជំនួសដោយកងឈ្លបក្មេងៗដែលត្រូវបានបង្រៀនឱ្យស្អប់របបសក្តិភូមិ។ អង្គការបានដកហូតរាល់គ្រឿងឥស្សរិយយស និងសម្ភារៈតំណាងឱ្យភាពជាព្រះមហាក្សត្រចេញពីព្រះបរមរាជវាំង។ ព្រះអង្គបានចំណាយពេលភាគច្រើនក្នុងការអានសៀវភៅ និងសរសេរកំណត់ហេតុដែលក្រោយមកក្លាយជាឯកសារប្រវត្តិសាស្ត្រសំខាន់។ ទោះជាយ៉ាងណា សម្តេចសីហនុនៅតែជាតួអង្គសំខាន់ដែលចិនស្នើសុំឱ្យខ្មែរក្រហមរក្សាព្រះជន្មទុក។ ក្រៅពីការគ្រប់គ្រងសម្តេចសីហនុ អង្គការបានបែងចែកកម្ពុជាជាភូមិភាគ និងតំបន់ដើម្បីងាយស្រួលគ្រប់គ្រង។ រចនាសម្ព័ន្ធយោធាត្រូវបានបែងចែកជា កងទ័ពស្រុក កងទ័ពតំបន់ និងកងទ័ពមជ្ឈិម (ឬ កងទ័ពស្រួច)។ កងទ័ពមជ្ឈិមស្ថិតក្រោមបញ្ជាផ្ទាល់របស់ «អង្គការលើ» ដែលដឹកនាំដោយ សុន សេន និង ប៉ុល ពត។ រចនាសម្ព័ន្ធរដ្ឋបាលស៊ីវិលត្រូវបានជំនួសដោយ «គណៈតំបន់» និង «គណៈភូមិភាគ» ដែលមានអំណាចផ្ដាច់ការ។ ការបែងចែកភូមិសាស្ត្រថ្មីនេះ បានធ្វើឱ្យរចនាសម្ព័ន្ធខេត្ត-ក្រុងសម័យមុនត្រូវរលាយសាបសូន្យទាំងស្រុង។ សន្តិបាលគឺជាអង្គភាពសន្តិសុខសម្ងាត់របស់អង្គការដែលទទួលបន្ទុកចាប់ខ្លួន និងសួរចម្លើយ «ខ្មាំង»។ មន្ទីរស-២១ (ឬ ទួលស្លែង) គឺជាចំណុចស្នូលនៃប្រព័ន្ធសន្តិសុខដែលស្ថិតក្រោមការត្រួតពិនិត្យរបស់មជ្ឈិមបក្ស។ អង្គការបានបង្កើតប្រព័ន្ធរាយការណ៍សម្ងាត់ដែលធ្វើឱ្យសមាជិកបក្សភ័យខ្លាច និងមិនទុកចិត្តគ្នាទៅវិញទៅមក។ មនោគមវិជ្ជាបក្សត្រូវបានបញ្ចូលទៅក្នុងខួរក្បាលយុវជនតាមរយៈការ «រៀនសូត្រ» បញ្ជ្រាបការស្អប់ខ្ពើមវណ្ណៈ។ រចនាសម្ព័ន្ធនេះបានធ្វើឱ្យខ្មែរក្រហមអាចគ្រប់គ្រងមនុស្សរាប់លាននាក់បានយ៉ាងណែនក្នុងដៃ។ នៅចុងឆ្នាំ១៩៧៨ នៅពេលកងទ័ពវៀតណាមចាប់ផ្ដើមវាយលុក ខ្មែរក្រហមបានសម្រេចចិត្តប្រើប្រាស់សម្តេចសីហនុម្ដងទៀត។ ព្រះអង្គត្រូវបាននាំខ្លួនចេញពីវាំងទៅជួប ប៉ុល ពត ជាលើកដំបូង និងចុងក្រោយនៅដើមខែមករា ឆ្នាំ១៩៧៩។ ប៉ុល ពត បានសុំឱ្យព្រះអង្គទៅកាន់អង្គការសហប្រជាជាតិដើម្បីបរិហារការឈ្លានពានរបស់វៀតណាម។ ព្រះអង្គត្រូវបានជម្លៀសចេញពីភ្នំពេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលកងទ័ពវៀតណាមចូលមកដល់។ ព្រះអង្គបានយាងទៅកាន់ទីក្រុងញូវយ៉ក និងបានធ្វើសេចក្ដីថ្លែងការណ៍ការពារកម្ពុជា ប៉ុន្តែព្រះអង្គក៏បានលាតត្រដាងពីភាពសាហាវរបស់ខ្មែរក្រហមផងដែរ។ «អង្គការ» បានរលាយរលត់ទៅវិញតាមរយៈការបែកបាក់ផ្ទៃក្នុង និងការដួលរំលំជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៩៨។ ប្រវត្តិសាស្ត្ររវាងសម្តេចសីហនុ និងអង្គការ គឺជាសោកនាដកម្មនៃសម្ព័ន្ធភាពនយោបាយដែលខុសឆ្គង។ សរុបមក ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ គឺជាការប្រើប្រាស់អំណាចសម្ងាត់ដើម្បីកម្ទេចរចនាសម្ព័ន្ធសង្គមចាស់ទាំងស្រុង។